ការគោរពលោកគ្រូ អ្នកគ្រូ គឺជាគុណធម៌ដ៏សំខាន់បំផុតមួយ ដែលត្រូវបានបណ្ដុះបណ្ដាលតាំងពីបុរាណកាលមកនៅក្នុងសង្គមខ្មែរ។ លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាអ្នកផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាអ្នកអប់រំ និងជាឪពុកម្ដាយទីពីរនៅក្នុងសាលារៀនទៀតផង។ ការគោរពពួកគាត់ គឺជាប្រពៃណីដ៏ល្អផូរផង់មួយដែលបានបន្តពីដូនតាខ្មែរ ហើយវាឆ្លុះបញ្ចាំងពីវប្បធម៌នៃការដឹងគុណ និងការឱ្យតម្លៃចំពោះការអប់រំ។ ដូច្នេះ ការបង្ហាញការគោរពចំពោះពួកគាត់ មិនមែនគ្រាន់តែជាទម្លាប់នោះទេ ប៉ុន្តែជាការទទួលស្គាល់នូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ពួកគាត់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិផងដែរ។ ការគោរពលោកគ្រូ អ្នកគ្រូ អាចត្រូវបានបង្ហាញតាមរយៈកាយវិការ និងពាក្យសម្ដីដូចជា ការសំពះ ការឱនលំទោន ការនិយាយស្តីទន់ភ្លន់ ការស្ដាប់ដោយយកចិត្តទុកដាក់ និងការគោរពតាមការណែនាំពួកគាត់។ ការសំពះ គឺជាកាយវិការគោរពដ៏សំខាន់ និងមានតម្លៃបំផុតតាមប្រពៃណីខ្មែរ។ ការគោរពលោកគ្រូ អ្នកគ្រូតាមរយៈ ការសំពះ គឺជាទម្រង់មួយដ៏សំខាន់ ដែលបង្ហាញពីការដឹងគុណ និងការគោរពចំពោះអ្នកដែលមានគុណក្នុងការផ្ដល់ចំណេះដឹង។ ការសំពះមិនមែនត្រឹមតែជាកាយវិការនោះទេ តែវាក៏ឆ្លុះបញ្ចាំងពីសីលធម៌ និងអាកប្បកិរិយាល្អរបស់សិស្សផងដែរ។ ម្យ៉ាងទៀត កាយវិការសំពះក៏បង្ហាញពីភាពបន្ទាបខ្លួននិងចេះគួរសមរបស់សិស្សទៅលោកគ្រូ និងអ្នកគ្រូ ក្នុងន័យអោយតម្លៃទៅកាន់ពួកគាត់។ ហើយភាគច្រើន យើងអាចសំពះនៅពេលជួបលោកគ្រូ អ្នកគ្រូ ពេលពួកគាត់ចេញពីថ្នាក់រៀន ពេលនិយាយជាមួយពួកគាត់ ឬពេលលាចាកពីពួកគាត់។ ការគោរពគ្រូបាធ្យាយ ដោយការឱនលំទោន គឺជាទម្រង់នៃការគោរពមួយផ្សេងទៀតក្រៅពីការសំពះ ដែលមានសារៈសំខាន់ខ្លាំងនៅក្នុងវប្បធម៌ខ្មែរ ជាពិសេសក្នុងបរិយាកាសសិក្សា។ ការឱនលំទោននេះបង្ហាញពីសុភាពរាបសា ស្គាល់នូវគុណតម្លៃ និងការគោរពចំពោះអ្នកដែលចាស់ជាង ឬមានឋានៈ។ យើងត្រូវឱនលំទោន ពេលដើរកាត់មុខ ឬក្បែរលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគួរឱនខ្លួនបន្តិច ដើម្បីបង្ហាញការគោរព និងមិនដើរហក់រំលងដោយមិនគិត។ ការឱនបែបនេះបង្ហាញពីការគោរព និងមិនរំខានពួកគាត់។ នៅពេលលោកគ្រូ អ្នកគ្រូដើរកាត់មុខ ឬឈរនៅក្បែរ យើងគួរតែ ក្រោកឈរជាការគោរព ជាជាងអង្គុយស្ងៀម។ លើសពីនេះ ការនិយាយស្តីទន់ភ្លន់ ជាមួយពាក្យពេចន៍គួរសម គឺជាកត្តាចាំបាច់ដែលបង្ហាញពីការអប់រំរបស់យើង។ យើងត្រូវជៀសវាងជាដាច់ខាតនូវការប្រើពាក្យ សំដីមិនសមរម្យ និយាយលេងសើចហួសហេតុ ឬពាក្យសម្ដីគំរោះគំរើយ។ ការនិយាយស្តីដោយគោរពបង្ហាញពីការអប់រំ និងការឱ្យតម្លៃចំពោះអ្នកដទៃ។ ដូច្នេះ ការបង្ហាញការគោរពនេះ នឹងជួយឱ្យយើងទទួលបាន ការស្រឡាញ់ ការទុកចិត្ត និងការណែនាំល្អៗពីពួកគាត់។ សរុបមក ការគោរពលោកគ្រូ អ្នកគ្រូ គឺជាទម្លាប់ដ៏ល្អមួយដែលត្រូវបណ្ដុះតាំងពីក្មេង ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។